ល្បែងបិទពួន ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារីតូចៗ ឬ ជំទង់ៗតែងលេងកំសាន្ត សប្បាយៗនៅពេលរាត្រីខែភ្លឺ ឬ ពេលផ្សេងៗទៀត។ ល្បែងនេះគេលែងគ្មានកំណត់ ខែណា រដូវណាទេ គឺពេលណាក៏គេអាចលេងបានដែរ ឱ្យតែមានពេលទំនេរលំហែរ ហើយក៏គ្មានកំណត់ចំនួនមនុស្សដែរ។ របៀបក្នុងការលេងល្បែងបិទពួននេះគឺត្រូវមានម្ខាងជាអ្នកពួន ហើយម្ខាងទៀតជាអ្នកដើររក ឬគេហៅថា អ្នកចាំទី។ ដើម្បីលេងល្បែងបិទពួនឱ្យបានសប្បាយ មុនដំបូងគេត្រូវបបួលកុមារា កុមារីដែលមានអាយុស្របាលៗគ្នា ឱ្យបានច្រើនប្រមាណ ៥ ឬ ១០នាក់ឡើងទៅ។ ស្រេចតែមានគ្នាតិច ឬ ច្រើន គេអាចចែកជាពីរក្រុមស្មើគ្នា ស្រីម្ខាង ប្រុសម្ខាង ឬ លាយចម្រុះគ្នាទាំងស្រីទាំងប្រុស ឬ ប្រុសសុទ្ធ ស្រីសុទ្ធក៏បាន។ គេអាចកំណត់កន្លែងណាមួយ ដែលមានដី ឬ ទីធ្លាស្រឡះ ឱ្យឈ្មោះថា "ទី" ហើយគេឱ្យម្ខាងទៅពួន ម្ខាងទៀតចាំទី។ សម្រាប់អ្នកដែលត្រូវពួន គេត្រូវពួនរបៀបណា កុំឱ្យអ្នកចាំទីរកឃើញ បានដោយងាយ។ រីឯអ្នកចាំទីវិញ គេត្រូវឈរធ្មិចភ្នែក ឬ បិទភ្នែកនៅដោយរាប់ពីមួយដល់ដប់ ឬ ច្រើនជាងនេះ។ ត្រណមរបស់អ្នកចាំទី គឺគេមិនត្រូវលួចមើលថា គេពួនត្រង់ណានោះទេ បើគេធ្វើដូច្នេះនឹងរាប់ថាស្អុយភ្នែក។ ក្រោយពីបានបិទភ្នែករាប់ដល់ចំនួនកំណត់ហើយ ខាងអ្នកចាំទីបើកភ្នែកឡើងស្រែកថា "បើកគ្របបាយ កំកាយរក អ្នកណាមិនមក អញរកឃើញ"។ ក្រោយពីស្រែកដូច្នេះរួច ក្រុមចាំទីរើសរកអ្នកណាមានមាឌមាំបន្តិចក្នុងក្រុម ក្នុងបណ្តាពួកគេឱ្យនៅចាំទីការពារ កុំឱ្យអ្នករត់ពួនរត់មកចូលទីបាន។ ក្រៅពីនោះ សល់ប៉ុន្មាន គេត្រូវចែកគ្នាដើររកអ្នកលាក់ពួន។ បើអ្នកណាម្នាក់ រកឃើញអ្នករត់ពួន គេត្រូវនាំគ្នាដេញចាប់ញៀច ឬមួលស្លឹកត្រចៀកម្នាក់នោះ។ បើចាប់ញៀច ឬ មួលស្លឹកត្រចៀកបាន មានន័យថា ម្នាក់នោះ ស្អុយហើយ។ បើមិនបាន ហើយអ្នកពួនរត់ចូលទី នោះមានន័យថាគេរួចខ្លួន ហើយមិនអាចដេញញៀចបានទៀតទេ។ ប៉ុន្តែអ្នកពួនវិញ បើរត់ចូលទីហើយ គេត្រូវស្រែកឱ្យខ្លាំងៗថា "ចូលទី" បើមិនស្រែក គេនៅតែអាចចាប់ញៀច ឬ មួលស្លឹកត្រចៀក។ ពេលអ្នកចាំទីរកឃើញអ្នករត់ពួនអស់ហើយ ទោះបីជាបាន ឬ មិនបានមូលស្លឹកត្រចៀកក៏ដោយ គេត្រូវមកជុំគ្នា និង ប្តូរវេនឱ្យអ្នកចាំទីទៅរត់ពួនវិញម្ដង។ គេធ្វើដូចគ្នាដដែល ហើយនៅពេលចប់ ក្រុមទាំងពីរប្រៀបធៀបគ្នាថា អ្នកនរណា ញៀច ឬ មួលស្លឹកត្រចៀកបានច្រើនជាង។ ខាងណាដែលញៀចបានតិចជាងនឹងត្រូវរាប់ថាចាញ់។ តាមរបៀបអ្នកស្រុកខ្លះ គេលេងប្លែកពីនេះបន្តិច គឺគេប្រមូលអ្នកចង់លេងមកឈរជារង្វង់។ បន្ទាប់មកគេ សូត្រថា "ត្រៃត្រក ត្រៃត្រេន" ឬ "កាច់ស្លឹកឬស្សី សំដីល្ង ខែចែត្រ ពេញបូណ៌ លោកឱ្យលេងពួន លេងខែណា លេងខែដូងព្រះកាច់សន្ទះមហាទង់ដែង អញ្ចែងអញ្ចាប់ អញ្ចែងចង្វាក់ អអឺត អន្ទង អំពងអំពួន ប្រពន្ធចៅហ្វាយ។ សូត្របណ្តើរ គេចង្អុលចំអ្នកលេងម្នាក់ៗ គឺមួយម៉ាត់ចង្អុលម្នាក់ បើអស់ចំទៅលើអ្នកណា អ្នកនោះត្រូវរត់រកកន្លែងពួន។ គេត្រូវបន្តធ្វើបែបនេះរហូតដល់សល់តែម្នាក់ក្រោយគេទុកចាំទី។ កាលណាអ្នកពួនស្រែកឡើងថា "រួច" អ្នកចាំទីត្រូវដើរតាមញៀច ឬ មួលស្លឹកត្រចៀកអ្នកពួន។ បើបានមួលស្លឹកត្រចៀក ឬ ញៀចអ្នកណាមួយហើយ ត្រូវប្តូរអ្នកនោះមកចាំទីវិញម្ដង ហើយអ្នកចាំទីត្រឡប់ទៅពួនវិញ។ ចំណែការញៀច ឬ មួលស្លឹកត្រចៀកនេះ គេអាចធ្វើម្ដងតែម្នាក់ប៉ុណ្ណោះ។ បើសិនជាយូរពេក ហើយគេខ្ជិលពួនបន្ត គេអាចរត់គេចភ្នែកអ្នកចាំទីមកអង្គុយនៅទីក៏បាន ចាំគេញៀចអ្នកថ្មីបាន សិមរត់ពួនបន្តទៀត។ ពេលមាននរណាម្នាក់ចង់ឈប់លេង គេត្រូវស្រែកឡើងថា "បើកបាយ ក្រហាយទឹក អ្នកណាមិនឈប់លេង"។ បើគេស្រែកដូច្នេះ អ្នកចាំទីគ្មានសិទ្ធញៀចគេទៀតនោះទេ។ ដោយឡែកល្បែងបិទបួនសម័យទំនើបនេះវិញ មានភាពខុសគ្នាពីមុនបន្តិច គឺគេមិនញៀច ឬ មូលស្លឹកត្រចៀក និងសូត្រឃ្លាឃ្លោងខាងលើឡើយ។ របៀបលេងគឺនៅដដែល មានអ្នកចាំទី និង អ្នករត់ពួន ហើយអ្នកចាំទីមានតែម្នាក់ប៉ុណ្ណោះ។ ដើម្បីរកអ្នកចាំទី គេច្រើនតែធ្វើការប៉ាវ ហើយអ្នកណាចាញ់ អ្នកនោះជាអ្នកចាំទីហើយ។ ភាគច្រើនអ្នកចាំទីត្រូវបិទភ្នែក ផ្ទប់មុខនឹងជញ្ជាំង ឬ ដើមឈើ ហើយចាប់ផ្ដើមរាប់ ១ដល់១០ ដល់២០ ឬ លើសនេះ។ ហើយអ្នកផ្សេងទៀតដែលប៉ាវឈ្នះ ត្រូវចែកគ្នារកកន្លែងលាក់ពួន។ នៅតាមជនបទ ក្មេងៗតែងតែលាក់ពួននៅតាមគុម្ពចេក ពំនូកចំបើង ពាងដែលគ្មានទឹក ក្រោមផ្ទះ ឬ នៅលើដើមស្វាយជាដើម។ ដោយឡែកនៅទីក្រុងវិញ គេច្រើនតែលាក់ពួននៅក្រោយឡាន កៀនសាឡុង វាំងនន ឬ ក្នុងផ្ទះ។ បន្ទាប់់ពីរាប់ចប់ អ្នកចាំទីបើកភ្នែកឡើង ហើយស្រែកថា "រួចហើយ" ឬ "ហើយៗ" ក្រោយមកទៀត ចាប់ផ្ដើមដើររកអ្នកពួន។ អ្នកចាំទីត្រូវហៅចំឈ្មោះអ្នកដែលគេរកឃើញ មុនពេលគេរត់ចូលទី។ ជាទូទៅ អ្នកដែលគេរកឃើញមុន គឺជាអ្នកចាំទីបន្ត។ អ្នកដែលត្រូវគេហៅឈ្មោះ ឬ រកឃើញក្រោយគេគឺជាអ្នកឈ្នះ។ ក្មេងៗនិយមលេងល្បែងបិទពួននេះជាមួយមិត្តភក្តិ អ្នកជិតខាង ឬ សាច់ញាតិបងប្អូនរបស់ពួកគេ ដើម្បីបង្កើនភាពស្និទ្ធស្នាល។ តាមប្រពៃណី ក្មេងៗខ្មែរយើងចូលចិត្តលេងល្បែងបិទពួន នៅពេលរសៀល ឬ ល្ងាចពេលថ្ងៃរៀបលិចព្រោះមិនសូវក្ដៅ។ ចំំណែកនៃការសប្បាយនោះមិនគ្រាន់តែជាការលាក់ពួនទេ ប៉ុន្តែជាការលេងសើចទៅកាន់អ្នកចាំទីវិញ ដោយធ្វើសំលេងតិចៗ ឬ រត់ទៅកន្លែងពួនថ្មី។ ចាស់ៗក៏ប្រាប់ទៅកាន់ក្មេងៗដែរថា កុំទៅរត់ពួនក្បែរអណ្តូង ទឹកត្រពាំង ឬ ព្រះភូមិ ដើម្បីសុវត្ថិភាព និងជាការគោរព។ ល្បែងបិទពួននេះអាចរាប់ជាកីឡាហាត់ប្រាណបាន ពីព្រោះវាមានការរត់ស្ទុះ លោត និងដេញ។